ការស្វាគមន៍ គឺជាភាសាដែលយើងប្រើប្រាស់ដើម្បីសម្ដែងការគួរសម ឬ ទទួលស្គាល់វត្តមានរបស់នរណាម្នាក់។ ភាសានេះ ជាពាក្យសមរម្យ បង្ហាញ ពីការគិតគូរ សេចក្ដីគោរព និងការសួរសុខទុក្ខ ចំពោះអ្នកដទៃ។ ភាសាក្នុងការស្វាគមន៍នេះ មានលក្ខណៈខុសៗគ្នាបន្តិច តាមពេលវេលា និងអ្នកដែលយើងនិយាយជាមួយ។ ការគោរពនៅពេលព្រឹក ពេលរសៀល និងពេលល្ងាច មានភាពខុសគ្នា។ ប៉ុន្តែជាទូទៅគេនិយមប្រើពាក្យ ជំរាបសួរ ក្នុងការគោរព និងស្វាគមន៍ គ្រប់ពេលវេលាក្នុងមួយថ្ងៃ។ ការប្រើប្រាស់ការស្វាគមន៍ បានត្រឹមត្រូវ បង្ហាញពីការយល់ដឹងអំពីពេលវេលា។ ក្នុងការស្វាគមន៍ពេលព្រឹក ពាក្យដែលយើងប្រើគឺ អរុណសួស្ដី។ “អរុណសួស្តី” គឺជាពាក្យទូទៅ ដែលគេប្រើនៅពេលចាប់ផ្តើមថ្ងៃថ្មី និងបង្ហាញពីការអបអរសាទរថ្ងៃថ្មីផងដែរ ។ ជាធម្មតា គេប្រើពាក្យ "អរុណសួស្តី" នៅពេលព្រឹក គឺចាប់ពីថ្ងៃរះរហូតដល់ម៉ោង១១ព្រឹក។ នៅពេលមាន ភ្ញៀវមកលេងផ្ទះពេលព្រឹក យើងគួរនិយាយថា "អរុណសួស្តី សូមស្វាគមន៍!"។ ការនិយាយថា "អរុណសួស្តី" ទៅកាន់នរណាម្នាក់អាចធ្វើឱ្យគេមានភាពវិជ្ជមាន ពេញមួយថ្ងៃ។ ពេលស្វាគមន៍ចាស់ព្រឹទ្ធាចារ្យនៅពេលព្រឹក ប្រជាជនកម្ពុជាបង្ហាញការគោរពដោយយកបាតដៃមកផ្អិបគ្នា លើកម្រាមដៃដល់ចុងច្រមុះ ដែលគេហៅថា «សំពះ»។ ការសំពះនេះ វាអាស្រ័យលើឋានៈ ឬអាយុរបស់មនុស្សដែលអ្នកកំពុងសួរសុខទុក្ខ។ ប្រជាជនកម្ពុជាជឿថា ការស្វាគមន៍នៅពេលព្រឹក នាំសំណាងល្អ។ ការស្វាគមន៍នៅពេលព្រឹក ត្រូវបានប្រើប្រាស់ភាគច្រើននៅកន្លែងធ្វើការ និងសាលារៀន។ សិស្សសាលាគោរពលោកគ្រូអ្នកគ្រូដោយសំពះ និងប្រើពាក្យជំរាបសួរ ពេលមកដល់សាលា។ ចំណែកឯគ្រូៗនឹងតបទៅសិស្សដោយនិយាយថា "អរុណសួស្តី" ដូចគ្នា។ អ្នកអាចបន្ថែមពាក្យថា "សុខសប្បាយទេ?" បន្ទាប់ពីការស្វាគមន៍ពេលព្រឹក។ គ្រួសារនិយាយស្វាគមន៍គ្នាដោយពាក្យ "អរុណសួស្តី" នៅពេលញុំាអាហារពេលព្រឹក។ នៅតំបន់ជនបទ មនុស្សអាចស្វាគមន៍គ្នាដោយងក់ក្បាល និងការញញឹម។ ការសួរសុខទុក្ខ ឬនិយាយដេញដោលគ្នាពីជីវិតក៏ជា ការស្វាគមន៍ដែរ។ អ្នកអាចនិយាយថា "អរុណសួស្តីលោកតា" ដើម្បីជំរាបសួរលោកតា ឬ ចាស់ៗដែលអ្នកស្កាល់។ ការបន្ថែមឋានៈឈ្មោះរបស់នរណាម្នាក់ដូចជា លោកតា លោកយាយ បង ចែ អុី ជាដើម ជួយបង្ហាញពីការគោរព។ ការស្វាគមន៍ទាំងនេះអាចប្រើនិយាយទល់មុខគ្នា ឬនៅក្នុងទូរសព្ទ។ ប្រសិនបើអ្នកមិនស្វាគមន៍ អ្នកដទៃអាចគិតថាអ្នកជាមនុស្សឈ្លើយ ឬមិនគោរពចាស់។ នៅក្នុងការផ្ញើសារ មនុស្សប្រើ "អរុណសួស្តី" ជាការគួរសម។